នៅក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ចង្វាក់រាំកម្សាន្តប្រជាប្រិយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម និងរក្សាទុកនូវអត្តសញ្ញាណជាតិ។ ចង្វាក់ទាំងនេះមិនត្រឹមតែជាកាយវិការសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ជំនឿ និងរបៀបរស់នៅរបស់ប្រជាជនខ្មែរផងដែរ។ ចង្វាក់រាំដ៏ពេញនិយមទាំងបួនរបស់កម្ពុជា រួមមាន ឡាំលាវ សារ៉ាវ៉ាន់ រាំវង់ និងរាំក្បាច់ ដែលសុទ្ធសឹងតែបានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ឡាំលាវ គឺជាចង្វាក់រាំកម្សាន្តមួយដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយឈ្មោះរបស់វាបានបង្ហាញយ៉ាងច្បាស់ពីប្រភពដើមរបស់ខ្លួន។ ចង្វាក់នេះបានចូលមកដល់ប្រទេសខ្មែរតាមរយៈទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនខ្មែរ និងឡាវ។ ជាពិសេសនៅតាមតំបន់ព្រំដែនដែលប្រជាជនទាំងពីរធ្លាប់បានទាក់ទងគ្នាទៅវិញទៅមកជាយូរលង់ណាស់មកហើយ។ ទោះបីជាមានដើមកំណើតពីប្រទេសឡាវក៏ដោយ ក៏ចង្វាក់ឡាំលាវត្រូវបានខ្មែរយើងយកមកច្នៃប្រឌិត និងសម្របសម្រួលឲ្យមានលក្ខណៈសមស្របទៅនឹងចំណង់ចំណូលចិត្ត និងរបៀបរាំរបស់ខ្មែរយ៉ាងប៉ិនប្រសប់។ ការកែច្នៃនេះបានធ្វើឲ្យ ឡាំលាវមានភាពរស់រវើក និងទាក់ទាញចិត្តប្លែកពីម្ចាស់ដើម រហូតក្លាយជាចង្វាក់ដ៏សំខាន់មួយនៅក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ។ ចង្វាក់ឡាំលាវ មានលក្ខណៈពិសេសត្រង់ក្បាច់រាំដែលពោរពេញដោយចលនាទន់ភ្លន់ ល្វត់ល្វន់ តែមានភាពរហ័សរហួន និងញញឹមពព្រាយ។ អ្នករាំតែងតែបោះជំហានទៅមុខ ឬថយក្រោយបន្តិចៗ ដោយយល់ច្បាស់ និងបត់បែនរាងកាយទៅតាមចង្វាក់ភ្លេង។ ចលនាដៃក៏មានលក្ខណៈទន់ភ្លន់ និងស្រស់ស្អាត ដោយម្រាមដៃលាតសន្ធឹងជាធម្មតា ឬក៏បត់បែនទៅតាមបទភ្លេង។ ឡាំលាវត្រូវបានគេនិយមរាំនៅក្នុងពិធីមង្គលការ បុណ្យចូលឆ្នាំខ្មែរ ពិធីជប់លៀង និងកម្មវិធីសង្គមផ្សេងៗ ដែលជាកន្លែងសម្រាប់ប្រជាជនជួបជុំគ្នា កម្សាន្តសប្បាយ និងពង្រឹងចំណងមិត្តភាព។ វត្តមានរបស់ឡាំលាវបានបង្ហាញពីភាពបត់បែន និងសមត្ថភាពរបស់វប្បធម៌ខ្មែរក្នុងការទទួលយក និងសម្របសម្រួលឥទ្ធិពលពីខាងក្រៅឲ្យក្លាយជាផ្នែកមួយនៃអត្តសញ្ញាណខ្លួនឯងយ៉ាងរលូន។ សារ៉ាវ៉ាន់ គឺជាចង្វាក់រាំដ៏ល្បីល្បាញមួយទៀតរបស់កម្ពុជា ដែលតែងតែនាំមកនូវបរិយាកាសរីករាយ និងភាពរស់រវើកនៅក្នុងពិធីជួបជុំនានា។ ដូចទៅនឹងឡាំលាវដែរ ចង្វាក់សារ៉ាវ៉ាន់ក៏ត្រូវបានអ្នកស្រាវជ្រាវមួយចំនួនជឿថាមានប្រភពដើមពីប្រទេសឡាវផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនខ្មែរបានទទួលយក និងបានច្នៃប្រឌិតចង្វាក់នេះឲ្យមានលក្ខណៈជាខ្មែរយ៉ាងពិតប្រាកដ រហូតធ្វើឲ្យមនុស្សជាច្រើនយល់ច្រឡំថាវាជាចង្វាក់ដែលកើតចេញពីវប្បធម៌ខ្មែរផ្ទាល់តែម្ដង។ ចង្វាក់សារ៉ាវ៉ាន់ ត្រូវបានគេជឿថាបានចូលមកដល់កម្ពុជាតាមរយៈការផ្លាស់ប្ដូរវប្បធម៌ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនជាយូរលង់ណាស់មកហើយ។ លក្ខណៈពិសេសរបស់សារ៉ាវ៉ាន់ គឺចលនារាំដែលមានភាពរហ័សរហួន ស្វាហាប់ និងពោរពេញដោយថាមពល។ អ្នករាំតែងតែបោះជំហានឆ្វេងស្ដាំ បង្វិលខ្លួន និងលាតដៃទៅមុខ ឬទៅក្រោយតាមចង្វាក់ភ្លេងដែលលឿនជាងចង្វាក់រាំវង់។ ក្បាច់រាំរបស់សារ៉ាវ៉ាន់បង្ហាញពីភាពសាមញ្ញ ទន់ភ្លន់ និងសេរីភាពក្នុងការបញ្ចេញអារម្មណ៍សប្បាយរីករាយរបស់អ្នករាំ។ ចង្វាក់នេះត្រូវបានគេនិយមរាំស្ទើរតែគ្រប់ពិធីបុណ្យធំៗរបស់ខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និងពិធីមង្គលការ ដែលជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋបានជួបជុំគ្នា ចែករំលែកស្នាមញញឹម និងរាំកម្សាន្តយ៉ាងសប្បាយរីករាយ។ រាំវង់ គឺជាចង្វាក់រាំប្រជាប្រិយដ៏ល្បីល្បាញបំផុត និងជាអត្តសញ្ញាណមួយរបស់ប្រទេសកម្ពុជា។ វាមានវត្តមានស្ទើរតែគ្រប់ពិធីបុណ្យជាតិ ពិធីមង្គលការ ពិធីជប់លៀង និងសូម្បីតែការជួបជុំកម្សាន្តសាមញ្ញៗរបស់ប្រជាជនខ្មែរ។ ចំពោះដើមកំណើតរបស់រាំវង់ គេជឿថាវាបានកើតចេញពីពិធីបុរាណរបស់ដូនតាខ្មែរតាំងពីសម័យបុរេប្រវត្តិសាស្ត្រមកម្ល៉េះ ជាពិសេសការរាំជុំវិញភ្លើងដើម្បីកម្សាន្ត និងបន់ស្រន់សុំសេចក្តីសុខ។ ពាក្យ "រាំវង់" ខ្លួនឯងក៏បានបញ្ជាក់យ៉ាងច្បាស់ពីទម្រង់នៃការរាំជាវង់ ឬរាំជុំវិញគ្នា ដែលជានិមិត្តរូបនៃសាមគ្គីភាព និងការរួបរួមគ្នារបស់សង្គមខ្មែរ។ ក្បាច់រាំវង់មានលក្ខណៈទន់ភ្លន់ ត្របាញ់ត្រសង និងមានចលនាយឺតៗ តែមានភាពស៊ីចង្វាក់គ្នា។ អ្នករាំតែងតែបោះជំហានទៅមុខ និងថយក្រោយបន្តិចៗ រួមជាមួយនឹងចលនាដៃដែលលើកឡើងចុះយ៉ាងទន់ភ្លន់ ព្រមទាំងបត់បែនម្រាមដៃយ៉ាងស្រស់ស្អាត។ អ្វីដែលពិសេសនោះ របាំរាំវង់មិនតម្រូវឲ្យមានជំនាញរាំកម្រិតនោះទេ ដែលធ្វើឲ្យមនុស្សគ្រប់វ័យ ទាំងចាស់ក្មេង ប្រុសស្រី អាចចូលរួមរាំកម្សាន្តបានយ៉ាងងាយស្រួល។ រាំវង់បានចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាបាននូវប្រពៃណី និងវប្បធម៌ខ្មែរ ដោយសារវាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជន។ វាជាចង្វាក់ដែលនាំមកនូវបរិយាកាសស្និទ្ធស្នាល រីករាយ និងជាមធ្យោបាយដ៏ល្អបំផុតក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស។ ការថែរក្សា និងផ្សព្វផ្សាយរបាំរាំវង់ គឺស្មើនឹងការថែរក្សាព្រលឹងវប្បធម៌ជាតិឲ្យនៅគង់វង្សតទៅ។ រាំក្បាច់ គឺជាចង្វាក់រាំសង្គមមួយទៀតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនខ្មែរ ដោយសារតែវាមានលក្ខណៈពិសេស និងភាពស្រស់ស្អាតប្លែកពីចង្វាក់រាំដទៃទៀត។ ចង្វាក់នេះមានឫសគល់យ៉ាងជ្រៅជ្រះពីរបាំបុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ ដែលជាសិល្បៈលំដាប់ខ្ពស់ និងមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ពាក្យ "ក្បាច់" នៅក្នុង "ចង្វាក់រាំក្បាច់" បានបញ្ជាក់យ៉ាងច្បាស់ពីចលនារាំដែលមានលក្ខណៈជាក្បាច់ ត្របាញ់ត្រសង និងមានសិល្បៈខ្ពស់ ដែលត្រូវបានយកចេញពីក្បាច់រាំអប្សរានៅលើជញ្ជាំងប្រាសាទបុរាណនានា។ ចង្វាក់រាំកម្សាន្តដែលខ្មែរយើងពីមុនហៅថា របាំបុរាណ ដើមឡើយត្រូវបានសម្តែងសម្រាប់តែព្រះរាជា និងសម្រាប់ពិធីសាសនាប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ខ្មែរយើងបានច្នៃប្រឌិត និងសម្រួលក្បាច់របាំបុរាណទាំងនោះ ឲ្យក្លាយជាចង្វាក់រាំកម្សាន្តសម្រាប់សាធារណជនទូទៅ។ រាំក្បាច់មានល្បឿនយឺតជាងរាំវង់ និងសារ៉ាវ៉ាន់ ហើយផ្តោតសំខាន់ទៅលើចលនាដៃ និងកាយវិការដែលមានភាពទន់ភ្លន់ ល្វត់ល្វន់ និងមានអត្ថន័យជ្រាលជ្រៅ។ អ្នករាំតែងតែបង្ហាញពីភាពសមរម្យ និងការអត់ធ្មត់នៅក្នុងគ្រប់ចលនា ដែលធ្វើឲ្យរបាំនេះមើលទៅមានភាពថ្លៃថ្នូរ និងគួរឲ្យទាក់ទាញ។ រាំក្បាច់ត្រូវបានគេនិយមលេងនៅក្នុងពិធីមង្គលការ ពិធីបុណ្យចូលឆ្នាំខ្មែរ និងកម្មវិធីជួបជុំសិល្បៈផ្សេងៗ ដែលជាកន្លែងសម្រាប់បង្ហាញពីភាពប៉ិនប្រសប់ផ្នែកសិល្បៈរបាំរបស់ខ្មែរ។ វត្តមានរបស់រាំក្បាច់បានបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្មែរក្នុងការរក្សា និងផ្សព្វផ្សាយមរតកវប្បធម៌របស់ខ្លួនឲ្យនៅគង់វង្ស និងអាចចូលរួមបានដោយប្រជាជនទូទៅ។ សរុបមក ចង្វាក់រាំសង្គមទាំងបួនខាងលើនេះ គឺ ឡាំលាវ សារ៉ាវ៉ាន់ រាំវង់ និងរាំក្បាច់ សុទ្ធសឹងតែជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ខ្មែរ វាបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតបរិយាកាសរីករាយ ពង្រឹងសាមគ្គីភាព និងរក្សាបាននូវអត្តសញ្ញាណជាតិ។ ការយល់ដឹងអំពីប្រវត្តិ និងសារៈសំខាន់នៃចង្វាក់ទាំងនេះ វាជាការជួយរក្សារល្បែងរាំលេងកម្សាន្តដ៏មានតម្លៃផងដែរ។ វាក៏ជាការជំរុញទឹកចិត្តឲ្យយើងទាំងអស់គ្នាបន្តថែរក្សា និងផ្សព្វផ្សាយនូវមរតកវប្បធម៌ដ៏មានតម្លៃនេះទៅកាន់មនុស្សជំនាន់ក្រោយបានទៀតផង។